ការកាន់ទុក្ខ គឺជាពេលវេលាដ៏ក្រៀមក្រំមួយដែលប្រជាជនខ្មែរគ្រប់រូបតែងតែគោរពតាមទំនៀមទម្លាប់ពីបុរាណមកយ៉ាងខ្ជាប់ខ្ជួនបំផុត។ សន្តិភាពផ្លូវចិត្ត និងការបង្ហាញកតញ្ញូតាធម៌ចំពោះអ្នកដែលបានចែកឋានទៅគឺជាគោលបំណងចម្បងនៃការអនុវត្តនូវរាល់ត្រណមទាំងឡាយក្នុងគ្រួសារនីមួយៗ។ សកម្មភាពប្រចាំថ្ងៃរួមទាំងការហូបចុកត្រូវបានរៀបចំឡើងដោយការប្រុងប្រយ័ត្ន ដើម្បីធានាថាពិធីបុណ្យសពប្រព្រឹត្តទៅដោយភាពរលូន និងត្រឹមត្រូវតាមច្បាប់ដើម។ ជំនឿលើអាហារក្នុងអំឡុងពេលនេះមិនមែនជារឿងចៃដន្យឡើយ គឺវាមានបង្កប់នូវអត្ថន័យអប់រំ និងការលើកទឹកចិត្តដល់សាច់ញាតិដែលកំពុងមានទុក្ខក្រៀមក្រំ។ ក្នុងចំណោមចំណីអាហារជាច្រើនប្រភេទ របស់ដែលមានរសជាតិជូរត្រូវបានចាស់បុរាណលោកហាមប្រាមមិនឱ្យបរិភោគឡើយក្នុងកំឡុងពេលដ៏សោកសៅនេះ។ តាមទស្សនៈបុរាណខ្មែរជឿថាការញ៉ាំរបស់ជូរអាចធ្វើឱ្យវិញ្ញាណក្ខន្ធអ្នកស្លាប់មានការព្រួយបារម្ភ និង មិនអាចទៅកាន់សុគតិភពបានដោយស្ងប់ចិត្ត។ រសជាតិជូរត្រូវបានគេប្រៀបប្រដូចទៅនឹងភាពរអិលដែលនាំឱ្យពិធីបុណ្យមានភាពរអាក់រអួល ឬ ជួបប្រទះនូវបញ្ហាមិនល្អណាមួយកើតឡើងជាយថាហេតុ។ ចាស់ទុំតែងតែរំលឹកកូនចៅថាការជៀសវាងអាហារទាំងនេះ គឺជាការបង្ហាញនូវសេចក្តីស្រឡាញ់ និងជួយឱ្យអ្នកដែលលាចាកលោកនេះ ទៅបានសុខដោយគ្មានការជាប់ជំពាក់។ ម្ហូបអាហារដែលរៀបចំសម្រាប់ភ្ញៀវមកចូលរួមបុណ្យក៏ត្រូវចម្អិនដោយយកចិត្តទុកដាក់បំផុត គឺជៀសវាងការដាក់គ្រឿងផ្សំដែលផ្តល់រសជាតិជូរខ្លាំង។ បន្លែត្រាំ ឬផ្លែឈើដែលមានជាតិអាស៊ីតខ្ពស់មិនត្រូវបានគេយកមកដាក់លើតុអាហារឡើយ ព្រោះ វាត្រូវបានចាត់ទុកថាជាប្រផ្នូលមិនសូវល្អសម្រាប់ម្ចាស់ផ្ទះ។ អ្នកខ្លះយល់ឃើញថារសជាតិជូរអាចបណ្តាលឱ្យមានការយំសោកកាន់តែខ្លាំងក្នុងចំណោមសមាជិកគ្រួសារ និង នាំមកនូវបរិយាកាសកាន់តែអាប់អួរបន្ថែមទៀត។ ការរក្សាភាពស្ងប់ស្ងាត់តាមរយៈការតមអាហារគឺជាវិធីសាស្ត្រម្យ៉ាង ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូរ គឺដើម្បីឱ្យកូនចៅមានកម្លាំងចិត្តរឹងមាំក្នុងការរៀបចំបុណ្យ។ ពិធីការផ្សេងៗដែលទាក់ទងនឹងការកាន់ទុក្ខតែងតែផ្សារភ្ជាប់ជាមួយនឹងការទទួលទានអាហារបែបសមរម្យ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់អារម្មណ៍អ្នកដែលនៅរស់។ ទំនៀមទម្លាប់នេះត្រូវបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយដោយគ្មានការប្រែប្រួលឡើយ និង ជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ខ្មែរយើង។ សូម្បីតែទឹកជ្រលក់ដែលមានជាតិជូរពេក ឬទឹកខ្មេះក៏ត្រូវកាត់បន្ថយជាអតិបរមា ព្រោះ សាច់ញាតិជឿជាក់លើការរក្សាភាពសុទ្ធស្អាតនៃចិត្តក្នុងគ្រាមានទុក្ខ។ ការរៀបចំម្ហូបអាហារដោយគ្មានជាតិជូរជួយឱ្យបរិយាកាសក្នុងពិធីមានភាពសក្តិសមជាទីកន្លែងគោរពវិញ្ញាណក្ខន្ធ និង ផ្ដល់កិត្តិយសដល់អ្នកដែលបានលាចាកលោក។ ចាស់ៗពោលថាបើគ្រួសារណាមិនប្រយ័ត្នលើរបបអាហារក្នុងពេលកាន់ទុក្ខទេ គឺអាចនឹងជួបប្រទះនូវភាពរកាំរកូសក្នុងគ្រួសារបន្ទាប់ពីពិធីបុណ្យចប់សព្វគ្រប់។ ការគោរពចំពោះក្បួនខ្នាតបុរាណ គឺជាការតបស្នងសងគុណដ៏ធំធេងបំផុតមួយ ឬជាការបង្ហាញនូវភាពចាស់ទុំខាងស្មារតីរបស់កូនចៅជំនាន់ក្រោយ។ ការតមនេះមិនត្រឹមតែជាជំនឿខាងវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយដល់សុខភាពអ្នកកាន់ទុក្ខដែលកំពុងមានរាងកាយខ្សោយដោយសារការខូចចិត្តខ្លាំងដែរ។ ការជៀសវាងអាហារជូរ គឺជាសីលធម៌នៃការរស់នៅដែលស្តែងចេញពីការស្រឡាញ់ និង ការគោរពយ៉ាងជ្រាលជ្រៅចំពោះសមាជិកគ្រួសារដែលបានចែកឋាន។ ជំនឿទាំងអស់នេះបានក្លាយជាមរតកអរូបីដ៏មានតម្លៃសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបក្នុងការថែរក្សាសណ្តាប់ធ្នាប់សង្គម និង សេចក្តីថ្លៃថ្នូរក្នុងគ្រួសារ។ ការអនុវត្តតាមការណែនាំរបស់ចាស់ទុំ គឺជាការរក្សានូវទំនៀមទម្លាប់របស់ខ្មែរឱ្យនៅគង់វង្ស និងជាការរៀនសូត្រពីតម្លៃនៃជីវិតតាមរយៈពិធីបុណ្យសព។ ទោះបីជាពិភពលោកមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ការគោរពតាមទំនៀមទម្លាប់កាន់ទុក្ខនេះនៅតែជាចំណងមន្តអាគមដែលចងភ្ជាប់ចិត្តខ្មែរឱ្យនៅជាមួយគ្នា។ យើងគ្រប់គ្នាគួរយល់ដឹងពីអត្ថន័យពិតប្រាកដនៃត្រណមទាំងនេះ ដើម្បីឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព និងផ្តល់នូវភាពកក់ក្តៅដល់អ្នកដែលបានលាចាកលោកទៅ។ ការរក្សាប្រពៃណីដ៏ល្អត្រកាលនេះគឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូបក្នុងនាមជាអ្នកបន្តវេនពីដូនតា ឬជាអ្នកការពារតម្លៃនៃអរិយធម៌ដ៏រុងរឿងរបស់យើង។ សកម្មភាពរៀបចំម្ហូបអាហារក្នុងគ្រាដ៏សោកសៅនេះត្រូវធ្វើឡើងដោយភាពស្ងៀមស្ងាត់បំផុត និងមិនត្រូវឱ្យមានរសជាតិជូរដែលនាំឱ្យខុសប្រពៃណីឡើយ។ គ្រឿងផ្សំដូចជាម្ជូរអំពិល ឬទឹកខ្មេះត្រូវបានហាមដាច់ខាតក្នុងកិច្ចពិធី ព្រោះរបស់ទាំងនេះត្រូវបានចាត់ទុកថាជាប្រផ្នូលដែលនាំឱ្យមានភាពអាក់អន់ចិត្ត។ ផ្លែឈើដែលមានរសជាតិជូរចត់មិនគួរយកមកដាក់លើតុអាហារឡើយ និងត្រូវជំនួសមកវិញនូវនំបុ័ង ឬបង្អែមដែលមានរសជាតិផ្អែមល្មមសម្រាប់ភ្ញៀវ។ ទំនៀមទម្លាប់នេះត្រូវបានចាស់បុរាណពន្យល់ថាជាការការពារវិញ្ញាណក្ខន្ធកុំឱ្យវិលវល់ ឬកុំឱ្យមានការជាប់ជំពាក់នឹងរបស់របរលើលោកិយខ្លាំងពេក។ អ្នកដែលមកជួយកិច្ចការបុណ្យត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច និងត្រូវជៀសវាងការប្រើប្រាស់គ្រឿងម្ជូរដែលនាំឱ្យមានការយល់ច្រឡំពីម្ចាស់ផ្ទះ។ របបអាហារដែលត្រឹមត្រូវក្នុងពេលមានទុក្ខជួយឱ្យអារម្មណ៍របស់កូនចៅមានភាពនឹងនរ និង អាចជម្នះនូវរាល់ការលំបាកទាំងឡាយក្នុងអំឡុងពេលបុណ្យ។ ភាពរលូននៃពិធីបុណ្យអាស្រ័យលើការគោរពតាមត្រណមរបស់សាច់ញាតិគ្រប់គ្នា ឬជាការលះបង់នូវចំណង់ចំណូលចិត្តមួយគ្រាដើម្បីសេចក្តីស្ងប់។ ម្ហូបដែលចម្អិនដោយគ្មានជាតិជូរជួយរក្សាឱ្យមានសិរីសួស្តីដល់អ្នកនៅរស់ និង ជាការផ្ដល់កិត្តិយសដល់អ្នកដែលបានបន្សល់ទុកនូវក្បួនខ្នាត។ រាល់ការរៀបចំតុអាហារត្រូវធ្វើឡើងដោយក្ដីគោរពបំផុត ព្រោះ វាក៏ជាវិធីសាស្ត្រមួយក្នុងការសន្សំបុណ្យកុសលដល់អ្នកដែលបាត់បង់ជីវិត។ ចាស់ទុំតែងតែរំលឹកកូនចៅឱ្យយល់ថាជាតិជូរអាចនាំមកនូវរឿងរ៉ាវរកាំរកូសក្នុងផ្ទះ ឬ ធ្វើឱ្យសាមគ្គីភាពក្នុងគ្រួសារមានភាពរង្គោះរង្គើ។ ភេសជ្ជៈដែលប្រើសម្រាប់ទទួលភ្ញៀវគួរតែជាទឹកសុទ្ធឬទឹកផ្លែឈើ គឺដើម្បីរក្សានូវភាពសុទ្ធស្អាតនៃចិត្តក្នុងកំឡុងពេលពិធីបុណ្យសព។ បន្លែត្រាំដែលធ្លាប់តែចូលចិត្តត្រូវផ្អាកទទួលទានជាបណ្ដោះអាសន្នសិន និង ជំនួសមកវិញនូវបន្លែស្រស់ដែលផ្តល់នូវសុខភាពល្អដល់អ្នកកាន់ទុក្ខ។ សម្លដែលល្អបំផុតគឺសម្លស្ងោរដែលមិនដាក់ក្រូចឆ្មារឡើយ ព្រោះវាសក្តិសមបំផុតទៅនឹងបរិយាកាសដ៏អាប់អួរនៃម្ចាស់ផ្ទះដែលមានទុក្ខធ្ងន់។ សេចក្តីប្រាថ្នារបស់កូនចៅគឺចង់ឱ្យអ្នកស្លាប់ទៅដោយគ្មានការបារម្ភ និង អាចធ្វើដំណើរទៅកាន់ទីស្ថានដ៏ខ្ពង់ខ្ពស់តាមរយៈការតមអាហារទាំងនេះ។ យុវជនជំនាន់ក្រោយត្រូវស្វែងយល់ពីអត្ថន័យនៃត្រណមនេះឱ្យបានច្បាស់លាស់ និង ចូលរួមថែរក្សាវប្បធម៌ខ្មែរយើងឱ្យនៅគង់វង្សជានិច្ច។ ម្ចាស់ដើមបុណ្យត្រូវមានភាពហ្មត់ចត់ក្នុងការត្រួតពិនិត្យមុខម្ហូបជានិច្ច ព្រោះ ខ្លាចមានការភ្លាត់ស្នៀតប្រើគ្រឿងជូរដែលនាំឱ្យខុសនឹងវិន័យ។ តម្លៃនៃជីវិតស្តែងចេញពីការដឹងគុណតាមរយៈសកម្មភាពតូចតាចទាំងនេះ និងជាការបង្ហាញនូវភាពចាស់ទុំខាងស្មារតីរបស់គ្រួសារនីមួយៗ។ ជំនឿលើត្រណមអាហារជូរគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ខ្មែរយើង និងជាចំណងដែលចងភ្ជាប់មនុស្សគ្រប់រូបឱ្យមានការយោគយល់គ្នា។ ចិត្តដែលស្ងប់និងបរិសុទ្ធក្នុងពេលកាន់ទុក្ខនាំមកនូវពរជ័យដល់កូនចៅគ្រប់រូប និងជួយឱ្យគ្រួសារជួបតែសេចក្តីសុខសាន្តបន្ទាប់ពីបុណ្យចប់។ សូម្បីតែត្រីងៀត ឬសាច់ក្រកដែលមានជាតិជូរក៏មិនត្រូវដាក់លើថាសអាហារឡើយ ព្រោះវាត្រូវបានចាត់ទុកថាជាការមិនគោរពដល់វិញ្ញាណក្ខន្ធ។ ពិធីការផ្សេងៗដែលទាក់ទងនឹងការហូបចុកត្រូវរៀបចំដោយយកចិត្តទុកដាក់ គឺដើម្បីធានាថាគ្មានការត្អូញត្អែរពីសំណាក់ភ្ញៀវដែលមកចូលរួម។ ការមិនប្រើប្រាស់គ្រឿងម្ជូរជួយឱ្យម្ហូបអាហាររក្សាគុណភាពបានយូរជាងមុន និងមិនងាយផ្អូមក្នុងកំឡុងពេលដែលមានមនុស្សអ៊ូអរច្រើនក្នុងផ្ទះ។ អ្នកមានចំណេះដឹងបុរាណតែងតែផ្តល់ដំបូន្មានដល់សាច់ញាតិឱ្យតមរបស់ជូរ គឺដើម្បីឱ្យការកាន់ទុក្ខប្រកបដោយភាពត្រឹមត្រូវ។ ការយល់ដឹងពីតម្លៃវប្បធម៌ខ្មែរជួយជម្រុញស្មារតីសាមគ្គីភាពឱ្យស្រឡាញ់ជាតិ និង រួមគ្នាថែរក្សាកេរដំណែលពីដូនតាឱ្យបានគង់វង្សតទៅ។ រាល់ការតមទាំងអស់គឺជាការសាកល្បងចិត្តអត់ធន់របស់កូនចៅម្នាក់ៗ និងជាការបង្ហាញពីការដឹងគុណដែលមិនអាចកាត់ថ្លៃបានចំពោះអ្នកមានគុណ។ របស់ជូរត្រូវបានគេយល់ថាអាចធ្វើឱ្យរបួសចិត្តកាន់តែរីករាលដាលខ្លាំងឡើង ដូច្នេះការជៀសវាងវាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកមានទុក្ខ។ ចុងភៅដែលដឹកនាំការចម្អិនត្រូវចងចាំជានិច្ចនូវការហាមប្រាមនេះ និងប្រាប់ដល់អ្នកជួយការងារគ្រប់គ្នាឱ្យយល់ដឹងពីផលប៉ះពាល់នៃជាតិជូរ។ ការចូលរួមរំលែកទុក្ខ គឺជាកាយវិការដ៏ប្រពៃក្នុងការផ្ដល់ភាពកក់ក្ដៅ និង ចែករំលែកទុក្ខសោកដល់គ្រួសារដែលកំពុងមានទុក្ខធំ។ ភាពថ្លៃថ្នូរនៃពិធីបុណ្យត្រូវបានរក្សាទុកតាមរយៈការគោរពវិន័យនៃការហូបចុក និងការរក្សានូវឥរិយាបថដ៏ល្អសមរម្យក្នុងនាមជាអ្នកកាន់ទុក្ខ។ ចាស់ៗជឿថាការញ៉ាំរបស់ជូរនាំឱ្យរាសីគ្រួសារមិនល្អបន្ទាប់ពីចប់បុណ្យ ព្រោះវាជាការមិនគោរពដល់បណ្តាំរបស់ដូនតាដែលទុកមកឱ្យ។ ការរៀបចំម្ហូបអាហារឱ្យបានសមរម្យជួយធ្វើឱ្យភ្ញៀវមានភាពសប្បាយចិត្ត និង មិនមានចិត្តថ្នាំងថ្នាក់មកលើម្ចាស់ផ្ទះដែលកំពុងរៀបចំកម្មវិធីបុណ្យឡើយ។ មេរៀននៃការតមអាហារក្នុងគ្រាមានអាសន្នជួយឱ្យយើងចេះគ្រប់គ្រងចិត្ត និង យល់ពីតម្លៃនៃការលះបង់ដើម្បីអ្នកដទៃដែលយើងគោរពស្រឡាញ់។ សេចក្តីស្មោះត្រង់ចំពោះទំនៀមទម្លាប់គឺជាគ្រឹះនៃសុភមង្គលក្នុងគ្រួសារខ្មែរ និង ជាការរក្សានូវរបៀបរៀបរយក្នុងសង្គមឱ្យមានភាពប្រសើរឡើង។ រាល់ដង្ហើមចេញចូលរបស់អ្នកកាន់ទុក្ខត្រូវផ្សារភ្ជាប់នឹងការធ្វើបុណ្យ គឺ ដើម្បីឱ្យផលបុណ្យទាំងនោះបានទៅដល់សាច់ញាតិដែលបានចែកឋាន។ ការផ្អាកប្រើគ្រឿងជូរក្នុងការស្លស្លុកគឺជាក្បួនខ្នាតបុរាណ និង ជាការសម្តែងសេចក្តីដឹងគុណចំពោះចំណេះដឹងដែលដូនតាបានបន្សល់ទុកឱ្យកូនចៅ។ គ្រួសារនីមួយៗគួរមានការយល់ដឹងស្របគ្នាលើការតមអាហារនេះ ដើម្បី កុំឱ្យមានការទាស់ទែងគ្នាជុំវិញរឿងរសជាតិអាហារក្នុងពេលបុណ្យ។ ភាពសុខដុមរមនាក្នុងពិធីសពកើតចេញពីការសហការគ្នារបស់បងប្អូនគ្រប់រូប និង ការអនុវត្តតាមការណែនាំរបស់លោកអាចារ្យឱ្យបានខ្ជាប់ខ្ជួន។ ការជៀសវាងរបស់ជូរក្នុងពេលកាន់ទុក្ខមិនមែនជារឿងហួសសម័យឡើយ ប៉ុន្តែ វាគឺជាការរក្សានូវអត្តសញ្ញាណដ៏រឹងមាំរបស់ជាតិសាសន៍ខ្មែរ។ កេរ្តិ៍ឈ្មោះរបស់វង្សត្រកូលត្រូវបានលើកតម្កើងតាមរយៈការរៀបចំបុណ្យសពឱ្យបានសមរម្យ និង ត្រឹមត្រូវតាមក្បួនខ្នាតប្រពៃណីដែលបានចែងទុក។ សេចក្តីស្រឡាញ់ដែលកូនចៅមានចំពោះអ្នកស្លាប់មិនអាចវាស់វែងបានឡើយ និងបង្ហាញតាមរយៈការធ្វើបុណ្យទានឧទ្ទិសកុសលជូនដោយសទ្ធាជ្រះថ្លា។ ជំនឿលើប្រផ្នូលអាហារជួយឱ្យមនុស្សរស់នៅដោយមានសតិស្មារតី និង មិនធ្វើអ្វីតាមតែចិត្តចង់ដោយមិនគិតពីផលប៉ះពាល់ដល់វិញ្ញាណក្ខន្ធនោះទេ។ ពិធីបុណ្យសពគឺជាទីកន្លែងសម្រាប់ជួបជុំសាច់ញាតិដែលរួមគ្នាធ្វើបុណ្យសម្រាប់អ្នកដែលបានចែកឋានទៅ។ ការបដិសេធរសជាតិជូរក្នុងគ្រានេះគឺជាការបួងសួងសុំសេចក្តីសុខសាន្ត ឬ ជាការសុំខមាលទោសចំពោះកំហុសឆ្គងទាំងឡាយដែលធ្លាប់មានពីមុន។ ការតមអាហារជូរក្នុងអំឡុងពេលកាន់ទុក្ខគឺជាកាតព្វកិច្ចដ៏វិសុទ្ធដែលកូនខ្មែរគ្រប់រូបត្រូវតែយល់ដឹងនិងអនុវត្តតាមជានិច្ច។ ការថែរក្សាទំនៀមទម្លាប់ដ៏ល្អប្រពៃនេះគឺជាការជួយដល់សង្គមជាតិឱ្យមានស្ថិរភាព និង ជាការរក្សានូវតម្លៃអរិយធម៌ដ៏ត្រកាលនៃប្រទេសកម្ពុជា។ យើងគ្រប់គ្នាត្រូវរួមសាមគ្គីគ្នាការពារនូវរាល់ត្រណមទាំងឡាយ ដើម្បី ឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនឯង។ ការកាន់ទុក្ខដោយស្មោះសរគឺដើម្បីបួងសួងឱ្យមានសេចក្តីសុខគ្រប់ៗគ្នា និង ជាការឧទ្ទិសបុណ្យកុសលជូនអ្នកស្លាប់អោយឆាប់ចាប់ជាតិសារជាថ្មី។ សេចក្តីស្ងប់ក្នុងចិត្តនាពេលបាត់បង់សាច់ញាតិគឺជាអ្វីដែលគ្រប់គ្នាចង់បាន និង អាចសម្រេចបានតាមរយៈការអនុវត្តតាមបណ្តាំចាស់បុរាណ។ របបអាហារដែលគ្មានជាតិជូរជួយឱ្យបរិយាកាសក្នុងផ្ទះមានភាពស្រស់បំព្រងឡើងវិញ ឬ កាត់បន្ថយនូវភាពតានតឹងក្នុងចំណោមសមាជិកគ្រួសារ។ សម្លដែលចម្អិនដោយយកចិត្តទុកដាក់បំផុតគឺជាការគោរពដល់វិញ្ញាណក្ខន្ធ និង ជាការបង្ហាញថាទោះបីជាអ្នកស្លាប់ទៅក៏កូនចៅនៅតែនឹកឃើញជានិច្ច។ ម្ចាស់បុណ្យត្រូវមានស្មារតីរឹងប៉ឹងក្នុងការរៀបចំកម្មវិធីឱ្យបានល្អ គឺ ដើម្បីកុំឱ្យមានការតិះដៀលពីសំណាក់ភ្ញៀវដែលមកចូលរួមគោរពសព។ ការតមនេះជួយឱ្យកូនចៅមានភាពអត់ធ្មត់ខ្ពស់ក្នុងជីវិតរស់នៅ និង ជាការរៀនគ្រប់គ្រងអារម្មណ៍មិនឱ្យហក់លោតតាមចំណង់រសជាតិឡើយ។ គ្រឿងផ្សំដែលផ្តល់រសជាតិផ្អែមល្មមជួយឱ្យស្មារតីអ្នកមានទុក្ខមានភាពនឹងនរ និង ងាយស្រួលក្នុងការទទួលយកការពិតនៃសេចក្តីស្លាប់។ រាល់ការរៀបចំក្នុងផ្ទះបាយត្រូវមានការណែនាំច្បាស់លាស់ដល់អ្នកជួយការងារ ព្រោះ ខ្លាចមានការប្រើប្រាស់របស់ជូរដោយអចេតនាណាមួយ។ ភាពជោគជ័យនៃពិធីបុណ្យសពស្តែងចេញពីការរួមសាមគ្គីគ្នារបស់បងប្អូនគ្រប់រូប និង ការគោរពតាមវិន័យដែលដូនតាបានចែងទុកមកជាច្រើនជំនាន់។ របស់ជូរដែលធ្លាប់តែជាអាហារពេញនិយមត្រូវផ្អាកប្រើប្រាស់មួយរយៈសិន គឺដើម្បីរក្សានូវប្រផ្នូលល្អសម្រាប់អនាគតរបស់គ្រួសារដែលនៅរស់។ អ្នកភូមិនិងសាច់ញាតិជិតឆ្ងាយតែងតែយោគយល់ចំពោះមុខម្ហូបដែលគ្មានជាតិជូរ និង ចាត់ទុកថាជាការគោរពប្រតិបត្តិដ៏ត្រឹមត្រូវតាមលក្ខណៈខ្មែរ។ ការមិនបរិភោគរបស់ជូរក្នុងពេលកាន់ទុក្ខជួយការពារសុខភាពក្រពះរបស់អ្នកមានទុក្ខ និង ជួយឱ្យរាងកាយមានកម្លាំងក្នុងការបំពេញកិច្ចការបុណ្យ។ មោទនភាពនៃជាតិសាសន៍ខ្មែរគឺការរក្សាបាននូវទំនៀមទម្លាប់ដ៏ល្អឥតខ្ចោះ ឬ ជាការបង្ហាញពីភាពរុងរឿងនៃចំណេះដឹងដែលបន្សល់ទុកពីបុរាណ។ សកម្មភាពតូចតាចក្នុងការជ្រើសរើសចំណីអាហារគឺជាការសន្សំបុណ្យកុសលដ៏ធំធេង និង ជាការបង្ហាញនូវកតញ្ញូតាចំពោះអ្នកដែលមានគុណលើរូបយើង។ ចិត្តដែលបរិសុទ្ធក្នុងការកាន់ទុក្ខនាំមកនូវភាពត្រជាក់ត្រជុំដល់វង្សត្រកូល និង ជួយឱ្យវិញ្ញាណក្ខន្ធអ្នកស្លាប់បានទៅកាន់សុគតិភពដោយស្ងប់ចិត្ត។ ភាពហ្មត់ចត់នៃការរៀបចំភស្តុភារក្នុងកម្មវិធីបុណ្យគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃនៃគ្រួសារនីមួយៗ និង ការផ្តល់កិត្តិយសដល់សហគមន៍។ ការយល់ដឹងពីផលប៉ះពាល់នៃជាតិជូរចំពោះផ្លូវចិត្តជួយឱ្យយើងម្នាក់ៗមានការប្រុងប្រយ័ត្នខ្ពស់ និងមិនហ៊ានបំពានលើត្រណមទាំងឡាយឡើយ។ រាល់ពេលដែលកូនចៅទទួលទានអាហារបែបស្លូតបូតគឺជាការបួងសួងសុំសេចក្តីសុខ ឬ ជាការឧទ្ទិសកុសលផលបុណ្យជូនដល់មាតាបិតាដែលចែកឋាន។ ចាស់ៗតែងតែពោលសរសើរដល់គ្រួសារដែលចេះថែរក្សាត្រណមបានល្អ ព្រោះវាជាសញ្ញានៃការមានវិន័យខ្ពស់ក្នុងការរស់នៅប្រចាំថ្ងៃ។ ការតមរបស់ជូរជួយឱ្យចិត្តយើងមិនរវើរវាយនិងមិនងាយឆេវឆាវ គឺ ដើម្បីឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយសន្តិវិធីនិងមានភាពថ្លៃថ្នូរបំផុត។ ទំនៀមទម្លាប់នៃការជៀសវាងអាហារជូរក្នុងពេលមានទុក្ខគឺជាផ្នែកមួយនៃវិទ្យាសាស្ត្រផ្លូវចិត្ត ឬ ជាការរក្សាតុល្យភាពនៃជីវិតឱ្យមានភាពល្អប្រសើរ។ យុវជនជំនាន់ក្រោយគួរចងចាំនូវបណ្តាំទាំងនេះទុកក្នុងចិត្តឱ្យជាប់ និង ត្រូវបន្តអនុវត្តតាមដើម្បីកុំឱ្យបាត់បង់អត្តសញ្ញាណជាតិដ៏មានតម្លៃ។ ការប្រើប្រាស់គ្រឿងក្រអូបពីធម្មជាតិជំនួសរសជាតិជូរជួយឱ្យម្ហូបអាហារមានភាពទាក់ទាញ និង សក្តិសមទៅនឹងឋានៈជាម្ចាស់បុណ្យដែលដឹងក្តី។ សេចក្តីគោរពចំពោះក្បួនតម្រាបុរាណគឺជាពន្លឺនាំផ្លូវឱ្យគ្រួសារជួបតែសំណាងល្អ និង ជាការការពារនូវគ្រោះចង្រៃផ្សេងៗកុំឱ្យមកបៀតបៀន។ មេរៀននៃការកាន់ទុក្ខបង្រៀនយើងឱ្យស្គាល់ពីតម្លៃនៃភាពស្មោះត្រង់ និង ការលះបង់ដើម្បីអ្នកដទៃដោយមិនចង់បានអ្វីត្រឡប់មកវិញឡើយ។ ការមិនប្រើប្រាស់ជាតិអាស៊ីតក្នុងអាហារជួយឱ្យបរិយាកាសក្នុងពិធីមានភាពសុខសាន្ត និង បង្ហាញពីការរៀបចំដែលមានលក្ខណៈជាអ្នកចេះដឹង។ ក្តីសង្ឃឹមដ៏ធំបំផុតរបស់ម្ចាស់បុណ្យគឺការចង់ឃើញសាច់ញាតិដែលស្លាប់ទៅបានសម្រាកដោយស្ងប់ និង មិនមានការព្រួយបារម្ភពីកូនចៅ។ សរុបមកការជៀសវាងអាហារជូរក្នុងអំឡុងពេលកាន់ទុក្ខគឺជាការរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ និង ជាការថែរក្សាមរតកដូនតាជារៀងរហូត។ ជំនឿលើត្រណមអាហារទាំងនេះនឹងនៅតែដក់ជាប់ក្នុងសង្គមខ្មែរជាដរាប ព្រោះវាជាចំណងមន្តអាគមដែលចងភ្ជាប់បេះដូងមនុស្សគ្រប់រូបឱ្យរឹងមាំ។ ការអនុវត្តតាមការណែនាំរបស់ចាស់ទុំគឺជាមាគ៌ានៃសេចក្តីចម្រើន ឬ ជាការកសាងគ្រឹះនៃសេចក្តីថ្លៃថ្នូរសម្រាប់គ្រួសារក្នុងថ្ងៃអនាគត។ យើងម្នាក់ៗត្រូវមានមោទនភាពដែលបានកើតមកលើទឹកដីដែលមានវប្បធម៌ដ៏រុងរឿង និង ត្រូវប្តេជ្ញាចិត្តថែរក្សាប្រពៃណីដ៏ល្អនេះឱ្យបានគង់វង្សជានិច្ច។